នៅពេលសហគមន៍មួយមានការយល់ដឹងដូចគ្នាអំពីបញ្ហាដែលបង្កឡើងដោយកាកសំណល់ នោះពួកគេអាចចាត់វិធានការដោះស្រាយបញ្ហាទាំងនេះ ដោយចាប់ផ្តើមជាមួយនឹងគម្រោងផ្សេងៗដែលបំពេញតម្រូវការនិងលទ្ធភាពរបស់សហគមន៍បានល្អបំផុត។ ការកែច្នៃ និងការគ្រប់គ្រងសំរាមនៅក្នុងទីផ្សារ គឺជាបញ្ហាប្រឈមដ៏ធំមួយ ប៉ុន្តែក៏ជាឱកាសដ៏ល្អសម្រាប់ការអភិវឌ្ឍប្រទរសជាតិផងដែរ។ ទីផ្សារគឺជាមជ្ឈមណ្ឌលសកម្មភាពសេដ្ឋកិច្ចដ៏មមាញឹក ដែលបង្កើតសំរាមយ៉ាងច្រើនជារៀងរាល់ថ្ងៃ។ ប្រសិនបើយើងមិនមានប្រព័ន្ធគ្រប់គ្រងសំរាមល្អទេ វានឹងជះឥទ្ធិពលអាក្រក់ដល់បរិស្ថាន សុខភាពសាធារណៈ និងសោភ័ណភាពទីក្រុងយើងត្រូវតែរួមគ្នាដោះស្រាយបញ្ហានេះជាបន្ទាន់បំផុត។ ទីផ្សារនៅកម្ពុជា ជាពិសេសទីផ្សារធំៗ តែងតែមានបញ្ហាសំរាមច្រើនហូរហៀរគ្រប់ទីកន្លែង។ សំរាមសរីរាង្គមានដូចជា កាកសំណល់បន្លែ ផ្លែឈើ សាច់ ត្រី ជាដើម មានចំនួនច្រើនលើសលប់គួរឱ្យកត់សម្គាល់។ សំរាមទាំងនេះឆាប់រលួយ រលាយ និងបញ្ចេញក្លិនស្អុយប៉ះពាល់ដល់បរិស្ថានជុំវិញយ៉ាងធ្ងន់ធ្ងរ វាថែមទាំងទាក់ទាញសត្វល្អិតដូចជារុយ កណ្ដុរ ដែលអាចចម្លងរោគដល់អ្នកលក់ និងអ្នកទិញបានយ៉ាងងាយស្រួល។ ក្រៅពីសំរាមសរីរាង្គ ក៏មានសំរាមអសរីរាង្គដូចជាថង់ប្លាស្ទិក សំបកដប ក្រដាសកាតុង កំប៉ុងភេសជ្ជៈជាដើម ដែលសុទ្ធសឹងតែមានបរិមាណមិនតិចជាងសំរាមសរីរាង្គប៉ុន្មានឡើយ។ សំរាមប្លាស្ទិកត្រូវចំណាយពេលរាប់រយឆ្នាំដើម្បីបំបែកខ្លួន ដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ដី និងទឹកក្រោមដី។ ជារឿយៗ យើងឃើញសំរាមទាំងនេះត្រូវបានបោះចោលពាសវាលពាសកាល ឬគរទុកគ្មានសណ្ដាប់ធ្នាប់នៅតាមច្រកផ្លូវក្នុងផ្សារ។ ទង្វើនេះធ្វើឱ្យបាត់បង់សោភ័ណភាពផ្សារ និងបង្កហានិភ័យដល់សុខភាពរបស់អ្នករស់នៅក្បែរនោះយ៉ាងខ្លាំង។ ការប្រមូលសំរាមមិនបានទៀងទាត់ ធ្វើឱ្យសំរាមគរជើងគ្នារាប់ថ្ងៃយ៉ាងគួរឲ្យព្រួយបារម្ភ។ អ្នកលក់ និងអ្នកទិញមួយចំនួននៅតែមិនទាន់មានទម្លាប់បោះសំរាមបានត្រឹមត្រូវទៅក្នុងធុង ឬក៏មិនបានបែងចែកសំរាមតាមប្រភេទនីមួយៗ។ ការយល់ដឹងអំពីផលប៉ះពាល់នៃសំរាម និងសារៈសំខាន់នៃការកែច្នៃ នៅមានកម្រិតទាបនៅឡើយក្នុងចំណោមប្រជាជនទូទៅ ហើយការអប់រំសាធារណៈគឺចាំបាច់បំផុត។ ដើម្បីដោះស្រាយបញ្ហានេះ យើងត្រូវមានយុទ្ធសាស្ត្រច្បាស់លាស់ និងការអនុវត្តជាក់ស្តែងប្រកបដោយប្រសិទ្ធភាព។ គួរមានការបំពាក់ធុងសំរាមឱ្យបានគ្រប់គ្រាន់ និងមានច្រើនប្រភេទសម្រាប់បែងចែកសំរាមនីមួយៗ។ ធុងសំរាមគួរតែមានស្លាកសញ្ញាច្បាស់លាស់សម្រាប់សំរាមសរីរាង្គ សំរាមប្លាស្ទិក ក្រដាស និងកញ្ចក់។ ត្រូវមានកម្មវិធីអប់រំ និងផ្សព្វផ្សាយជាប្រចាំដល់អាជីវករ អ្នកលក់ និងអ្នកទិញទាំងអស់។ ពួកគេគួរតែយល់ដឹងពីផលប៉ះពាល់នៃការបោះសំរាមពាសវាលពាសកាល និងអត្ថប្រយោជន៍នៃការកែច្នៃឡើងវិញសម្រាប់បរិស្ថាន។ អាចរៀបចំសិក្ខាសាលាខ្លីៗ ឬបិទផ្ទាំងផ្សព្វផ្សាយនៅតាមចំណុចសំខាន់ៗក្នុងផ្សារដើម្បីបង្កើនការយល់ដឹង។ មណ្ឌលកែច្នៃធនធាន គឺជាទីន្លែងដែលសម្ភារៈប្រើប្រាស់ឡើងវិញបាននិងកែច្នៃបាន ត្រូវបានប្រមូលសម្រាប់លក់ឬប្រើឡើងវិញ។ គួរលើកទឹកចិត្តការកែច្នៃសំរាមសរីរាង្គទៅជាជីកំប៉ុស្តិ៍ កាកសំណល់បន្លែ ផ្លែឈើ និងចំណីអាហារអាចត្រូវបានប្រមូលផ្ដុំ និងកែច្នៃជាជីសម្រាប់បណ្តុះកូនឈើ ឬលក់ទៅឱ្យកសិករដើម្បីបង្កើនទិន្នផលកសិកម្ម។ នេះនឹងកាត់បន្ថយបរិមាណសំរាមដែលត្រូវយកទៅចាក់ចោលនៅទីលានសំរាម និងបង្កើតប្រភពចំណូលបន្ថែមសម្រាប់សហគមន៍។ ប្រជាជនទុកដាក់កាកសំណល់សារធាតុសរីរាង្គនៅក្នុងធុងបិទជិតនៅក្នុងផ្ទះ ឬយកវាទៅដាក់ក្នុងធុងកាកសំណល់ជីកំប៉ុសដែលបានដាក់នៅពាសពេញសហគមន៍។ កាកសំណល់គ្រប់ប្រភេទត្រូវបាននាំយកទៅមណ្ឌលកែច្នៃធនធាន ដែលមាន២ផ្នែក ។ សួនដំណាំអេកូឡូហ្ស៊ី ជាកន្លែងដែលធ្វើជីកំប៉ុស រួចដាំបន្លែសម្រាប់លក់ឲ្យសហគមន៍។ ឃ្លាំងកាកសំណល់ ជាកន្លែងរក្សាទុកកាកសំណល់ស្អាតដែលអាចកែច្នៃបាន មុននឹងលក់ទៅឲ្យហាងលក់វត្ថុចាស់ៗ ក្រុមហ៊ុនកែច្នៃ ឬរោងចក្រ។ មណ្ឌលខ្លះក៏ផ្តល់ទីកន្លែងធ្វើការសម្រាប់ប្រជាជនដែលបង្កើតផលិតផលថ្មីៗចេញពីសម្ភារៈចាស់។ អ្នកលក់អាចទទួលបានកម្រៃខ្លះពីការបែងចែក និងលក់សំរាមកែច្នៃរបស់ពួកគេ។ ម្យ៉ាងវិញទៀត ការអនុវត្តច្បាប់តឹងរ៉ឹងក៏ជួយពង្រឹងជំនឿទុកចិត្តរបស់សាធារណជនទៅលើប្រព័ន្ធយុត្តិធម៌ និងធានាថាមនុស្សគ្រប់រូបត្រូវបានប្រព្រឹត្តដោយស្មើភាពគ្នាចំពោះមុខច្បាប់។ គួរមានការផាកពិន័យចំពោះអ្នកដែលបោះសំរាមពាសវាលពាសកាល ឬមិនគោរពតាមការណែនាំអំពីការគ្រប់គ្រងសំរាម។ ការប្រើប្រាស់សម្ភារៈវេចខ្ចប់ដែលអាចបំបែកបានដោយធម្មជាតិក៏ជាជម្រើសដ៏ល្អផងដែរសម្រាប់បរិស្ថាន។ ពួកគេអាចធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនប្រមូលសំរាមដើម្បីធានាប្រសិទ្ធភាព។ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប អាចជួយក្នុងការតាមដាន និងគ្រប់គ្រងសំរាមបានកាន់តែប្រសើរ។ ឧទាហរណ៍ ការប្រើប្រាស់កម្មវិធីទូរស័ព្ទដើម្បីរាយការណ៍អំពីបញ្ហាសំរាម ឬតាមដានការប្រមូលសំរាមតាមពេលវេលាជាក់ស្តែង។ ការធ្វើដូច្នេះមិនត្រឹមតែជួយឲ្យគម្រោងទទួលបានជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែក៏ពង្រឹងចំណងសាមគ្គីភាពក្នុងសហគមន៍ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។ មិនត្រឹមតែអ្នកលក់ និងអ្នកទិញទេ សូម្បីតែអ្នករស់នៅជុំវិញផ្សារក៏ត្រូវតែចូលរួមក្នុងកិច្ចការងារនេះដែរ។ ការរៀបចំយុទ្ធនាការ "ទីផ្សារស្អាត" ជាទៀងទាត់អាចជួយបង្កើនការយល់ដឹង និងការអនុវត្តបានយូរអង្វែង។ យុទ្ធនាការទាំងនេះអាចរៀបចំឡើងដោយអាជ្ញាធរ រួមជាមួយសាលារៀន និងអង្គការមិនមែនរដ្ឋាភិបាលដើម្បីពង្រីកវិសាលភាព។ ការគ្រប់គ្រងសំរាមប្រកបដោយប្រសិទ្ធភាពនៅក្នុងទីផ្សារមិនមែនជាការងារងាយស្រួលនោះទេ ប៉ុន្តែវាជាការងារចាំបាច់បំផុតសម្រាប់អនាគត។ ការអនុវត្តន៍វិធានការទាំងនេះនឹងជួយកាត់បន្ថយការបំពុលបរិស្ថាន លើកកម្ពស់សុខភាពសាធារណៈ និងបង្កើតទីផ្សារដែលស្អាត មានអនាម័យ និងប្រកបដោយនិរន្តរភាពសម្រាប់ទាំងអស់គ្នា។ ការផ្លាស់ប្តូរទម្លាប់តម្រូវឲ្យមានការអត់ធ្មត់ និងការប្តេជ្ញាចិត្តខ្ពស់ យើងទាំងអស់គ្នាមានតួនាទីក្នុងការធ្វើឲ្យទីផ្សាររបស់យើងកាន់តែប្រសើរឡើង។